ឧបករណ៍ភ្លេងបុរាណខ្មែរដូចជា ទ្រ រនាត និង ចាប៉ី ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់សម្ភារៈដែលអាចរកបានក្នុងស្រុក។ ដំណើរការផលិតឧបករណ៍នីមួយៗ ទាមទារទាំងចំណេះដឹង ជំនាញ និងភាពអត់ធ្មត់ខ្ពស់ពីជាងធ្វើឧបករណ៍។ ការផលិត ទ្រ ដែលជាឧបករណ៍ខ្សែប្រើដោយកូត ចាប់ផ្ដើមដំបូងពីការជ្រើសរើសត្រឡោកដូងដែលមានទំហំធំល្មម និងមូលល្អ សម្រាប់យកមកធ្វើជាប្រអប់សូរ។ បន្ទាប់មក ជាងត្រូវយកដុំឈើគ្រញូង ឬឈើនាងនួនមកឆ្លាក់ជាដងទ្រ ហើយដំឡើងប្រអប់សូរ និងដងទ្រចូលគ្នាដោយប្រើកាវ ឬដែកគោលតូចៗ។ ក្រោយពីតួទ្រត្រូវបានដំឡើងរួចរាល់ ជាងត្រូវបំពាក់ ខ្សែពីរ ឬបី ដែលធ្វើពីសូត្រ នីឡុង ឬលោហៈ ទៅនឹងដងទ្រ និងប្រអប់សូរ។ ចំណែកឯ ធ្នូ វិញ ជាងត្រូវយកឈើឫស្សីតូចល្មមមកពត់ ហើយបំពាក់ខ្សែសក់កន្ទុយសេះ ឬនីឡុងនៅចន្លោះចុងទាំងពីររបស់ធ្នូ។ ផ្នែកចុងក្រោយនៃការផលិត គឺការតម្រូវសំឡេងរបស់ខ្សែទ្រ ដោយលៃតម្រូវឱ្យបានត្រឹមត្រូវ ដើម្បីឱ្យទ្រអាចបញ្ចេញសំឡេងពីរោះរណ្ដំ។ ចំពោះការផលិត រនាត វិញ ជាងត្រូវបែងចែកជាពីរផ្នែកធំៗ គឺ តួគ្រែរនាត និង ផ្លែសំនៀង។ តួគ្រែរនាតត្រូវបានឆ្លាក់ចេញពីឈើខ្លឹមដូចជា ឈើខ្នុរ ឈើបេង ឬឈើនាងនួន ដោយជាងត្រូវយកចិត្តទុកដាក់ច្នៃម៉ូដតួគ្រែឱ្យមានរាងកោងដូចទូក ហើយលម្អដោយក្បាច់ចម្លាក់ផ្សេងៗ។ ចំណែកឯផ្លែសំនៀងវិញ ជាផ្នែកសំខាន់បំផុត ដែលជាទូទៅគេនិយមប្រើឫស្សី ព្រោះវាផ្ដល់សំឡេងពីរោះជាងឈើ។ ជាងត្រូវកាត់ឫស្សីឱ្យមានទំហំដូចគ្នា រួចយកទៅលៃសំនៀងដោយកោស ឬដុសវាបន្តិចម្ដងៗ រហូតទាល់តែបានសំឡេងត្រឹមត្រូវតាមលំដាប់លំដោយ។ ផ្លែទាំង ២១ របស់រនាតឯក ត្រូវយកមកតម្រៀបគ្នាពីផ្លែតូចសំឡេងខ្ពស់ ទៅផ្លែធំសំឡេងទាប ដាក់ពីលើខ្សែដែលព្យួរភ្ជាប់នឹងតួគ្រែរនាត ដើម្បីឱ្យវាអាចបញ្ចេញសំឡេងបានល្អពេលគេវាយ។ ការផលិត ចាប៉ីដងវែង ចាប់ផ្ដើមពីការជ្រើសរើសប្រភេទឈើរឹងល្អៗ ដូចជាឈើខ្នុរ ឬឈើដើមរាំង មកឆ្លាក់ធ្វើជា ស្នូក ឬប្រអប់សូរ ដែលមានរាងដូចស្លឹកពោធិ ឬផ្លែម្នាស់។ ពេលឆ្លាក់ស្នូករួចហើយ ជាងត្រូវយកឈើក្រសាំងមកឆ្លាក់ជា ដងចាប៉ី ហើយដំឡើងភ្ជាប់គ្នា។ ផ្នែកបន្ទាប់ គឺការបំពាក់ សន្ទះ ដែលធ្វើពីស្បែកពស់ថ្លាន់ ឬឈើស្រាល។ សន្ទះនេះត្រូវបានគេបិទពីលើរន្ធនៅប្រអប់សូរ ហើយបន្ទាប់មក ជាងត្រូវបំពាក់ខ្សែពីរ ឬបួន ដែលធ្វើពីនីឡុង ឬលោហៈ។ ដើម្បីឱ្យចាប៉ីមានសម្លេងពីរោះ ជាងត្រូវធ្វើការលៃតម្រូវខ្សែ និងដងឱ្យបានត្រឹមត្រូវបំផុត ហើយជួនកាលក៏មានការរចនាលម្អដោយក្បាច់ចម្លាក់នៅលើដង និងស្នូកចាប៉ីផងដែរ។ ឧបករណ៍ភ្លេងបុរាណខ្មែរនីមួយៗត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ដែលមានតួនាទី និងគោលបំណងខុសៗគ្នានៅក្នុងវង់ភ្លេងបុរាណ។ ដោយឧបករណ៍ ទ្រ គឺជាក្រុមឧបករណ៍ខ្សែដែលមានសំឡេងលន្លង់លន្លោច និងត្រូវបានគេប្រើដោយកូត។ ទ្រមានពីរប្រភេទសំខាន់ៗគឺ ទ្រខ្សែបី និង ទ្រខ្សែពីរ ដែលមានតួនាទីខុសគ្នា។ ដោយទ្រខ្សែបីជាឧបករណ៍បុរាណដែលកម្ររកឃើញ ហើយត្រូវបានគេប្រើប្រាស់ជាចម្បងនៅក្នុងវង់ភ្លេងអារក្ស និង វង់ភ្លេងពិធីមង្គលការបុរាណ ដើម្បីបង្កើតបរិយាកាសដ៏មានអត្ថន័យ។ ចំណែកឯទ្រខ្សែពីរវិញ ត្រូវបានបែងចែកទៅតាមទំហំ និងសំឡេង ដូចជា ទ្រអ៊ូ ដែលមានសំឡេងមូលល្អ ហើយត្រូវបានប្រើក្នុងវង់ភ្លេងមហោរី។ មួយវិញទៀតគឺ ទ្រសោតូច និង ទ្រសោធំ ដែលត្រូវបានប្រើប្រាស់រួមគ្នាក្នុងវង់ភ្លេងការ ដើម្បីផ្តល់នូវសំឡេងខ្ពស់ទាបបំពេញគ្នាទៅវិញទៅមក។ ចំពោះរនាត គឺជាក្រុមឧបករណ៍គ្រឿងដំដែលត្រូវបានគេវាយ ហើយជាឆ្អឹងខ្នងដ៏សំខាន់នៃវង់ភ្លេងបុរាណខ្មែរ។ ហើយរនាតមានច្រើនប្រភេទ និងដើរតួនាទីខុសៗគ្នា ដួចជា រនាតឯក គឺជាប្រភេទរនាតដែលមានសំឡេងខ្ពស់ជាងគេ ហើយវាមានតួនាទីជាអ្នកនាំមុខបទភ្លេងនៅក្នុងវង់ភ្លេងពិណពាទ្យ និងមហោរី។ ផ្ទុយពីនេះ រនាតធុង មានផ្លែធំៗ និងសំឡេងទាប ហើយវាដើរតួនាទីជា បាស សម្រាប់រក្សាចង្វាក់ និងសំនៀងមូលដ្ឋានរបស់វង់ភ្លេង។ រីឯ រនាតដែក និង រនាតថោង វិញ មានផ្លែធ្វើពីលង្ហិន ហើយជាទូទៅត្រូវបានគេប្រើប្រាស់នៅក្នុងវង់ភ្លេងព្រះរាជទ្រព្យ។ ចាប៉ីដងវែង គឺជាឧបករណ៍ខ្សែដែលគេប្រើដោយផ្ទាត់ ហើយជាឧបករណ៍ដែលគេស្គាល់ច្បាស់ជាងគេសម្រាប់ការច្រៀងចាប៉ីឆ្លងឆ្លើយ ដែលមានលក្ខណៈជាការច្រៀងប្រកែកគ្នាដើម្បីអប់រំ និងកម្សាន្ត។ គោលបំណងសំខាន់របស់ចាប៉ី គឺសម្រាប់ ប្រគំទោល ឬ ច្រៀងកំដរ ក្នុងពិធីបុណ្យទានផ្សេងៗ។ ថ្វីត្បិតតែចាប៉ីមានទម្រង់រួមមួយ ប៉ុន្តែវាមានការប្រែប្រួលខ្លះៗទៅតាមចំនួនខ្សែ ពីរ ឬបួន។ សិល្បករចាប៉ីត្រូវតែមានទាំងជំនាញលេងឧបករណ៍ និងទេពកោសល្យនិពន្ធទំនុកច្រៀង ដែលធ្វើឱ្យការសម្ដែងចាប៉ីក្លាយជាទម្រង់សិល្បៈដ៏អស្ចារ្យ និងមានតម្លៃ។ ឧបករណ៍ភ្លេងបុរាណខ្មែរដូចជា ទ្រ រនាត និង ចាប៉ី មិនត្រឹមតែជាឧបករណ៍សម្រាប់ប្រគំភ្លេងប៉ុណ្ណោះទេ តែវាមានគុណសម្បត្តិដ៏មានតម្លៃជាច្រើនទាំងផ្នែកវប្បធម៌ និងសិល្បៈ។ ដែលឧបករណ៍ទាំងនេះតំណាងឱ្យកេរដំណែលវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ វត្តមានរបស់ឧបករណ៍ទាំងនេះត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណជាច្រើន ដែលបង្ហាញពីអាយុកាល និងសារៈសំខាន់របស់វានៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ការបន្តផលិតឧបករណ៍ទាំងនេះឡើង គឺប្រៀបដូចជាការរំលឹក និងបន្តរស់ឡើងវិញនូវអត្តសញ្ញាណជាតិដ៏រឹងមាំរបស់ខ្មែរ។ ឧបករណ៍ទាំងនេះអាចប្រគំទោលបាន ដើម្បីបង្ហាញពីសោភណភាពសំនៀងដ៏ពីរោះរណ្តំរបស់វា ឬក៏អាចបញ្ចូលទៅក្នុងវង់ភ្លេងផ្សេងៗគ្នា ដើម្បីបង្កើតជាសំនៀងថ្មីៗដែលប្រកបដោយមនោសញ្ចេតនា និងលក្ខណៈពិសេសរៀងៗខ្លួន។ ឧបករណ៍ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិដូចជា ឈើ ឫស្សី និងត្រឡោកដូង អាចផ្តល់នូវសំឡេងពីរោះរណ្ដំ ស្រទន់ និងមានលក្ខណៈពិសេស ដែលឧបករណ៍ទំនើបមិនអាចធ្វើត្រាប់តាមបាន។ សំឡេងរបស់ទ្រមានលក្ខណៈលន្លង់លន្លោច ឯរនាតមានសំឡេងច្បាស់ល្អ ចំណែកចាប៉ីវិញ សំឡេងមានអត្ថន័យជ្រាលជ្រៅ ដែលសុទ្ធតែជាសំឡេងប្លែកៗពីគ្នា។ ក្រៅពីជាឧបករណ៍សម្រាប់ប្រគំភ្លេង ឧបករណ៍ទាំងនេះក៏ជាស្នាដៃសិល្បៈដ៏ល្អវិចិត្រផងដែរ។ ចំណែកតួឧបករណ៍នីមួយៗត្រូវបានឆ្លាក់ដោយជាងខ្មែរ ដែលឆ្លុះបញ្ចាំងពីសោភណភាព និងទេពកោសល្យខ្ពស់។ ឧបករណ៍ទាំងនេះត្រូវបានរចនាយ៉ាងល្អឥតខ្ចោះទាំងរូបរាង និងមុខងារ ដែលធ្វើឱ្យវាក្លាយជាវត្ថុមានតម្លៃទាំងផ្នែកសិល្បៈ និងវប្បធម៌។ ជារួមមកឧបករណ៍ភ្លេងបុរាណខ្មែរ ដូចជា ទ្រ រនាត និងចាប៉ី មិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ជាតិផងដែរ។ វត្តមានរបស់វាជួយអភិរក្ស និងលើកស្ទួយកេរដំណែលតន្ត្រីបុរាណខ្មែរមិនឱ្យបាត់បង់ ហើយជួយឱ្យប្រជាជនខ្មែរជាពិសេសយុវជនស្គាល់ និងស្រឡាញ់វប្បធម៌របស់ខ្លួនកាន់តែច្បាស់។ ក្រៅពីនេះ ការផលិត និងការបង្រៀនលេងឧបករណ៍ទាំងនេះ បានបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលធានាថាជំនាញនេះនឹងនៅតែរស់រានមានជីវិតជានិរន្តរ៍។ ជាងនេះទៅទៀត តន្ត្រីបុរាណខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃទេសចរណ៍វប្បធម៌ ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ។ ការផលិតឧបករណ៍ភ្លេងបុរាណបានបង្កើតការងារដល់សិប្បករជំនាញ ដែលអាចរកចំណូលបានពីការលក់ឧបករណ៍ទាំងនោះ ទាំងសម្រាប់អ្នកជំនាញយកទៅប្រើប្រាស់ និងសម្រាប់ភ្ញៀវទេសចរធ្វើជាវត្ថុអនុស្សាវរីយ៍។ សិប្បកម្មផលិតឧបករណ៍ភ្លេងអាចក្លាយជាចំណុចដ៏ទាក់ទាញក្នុងសហគមន៍ ដែលអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ ហើយនឹងជួយជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ មិនតែប៉ុណ្ណោះ ការសម្តែងតន្ត្រីបុរាណនៅក្នុងពិធីបុណ្យ ឬរមណីយដ្ឋានទេសចរណ៍ ក៏បានជួយបង្កើនចំណូល សម្រាប់សិល្បករ និងអ្នករៀបចំកម្មវិធីផងដែរ។ ការលើកកម្ពស់តន្ត្រីបុរាណខ្មែរ គឺប្រៀបដូចជាការវិនិយោគលើតម្លៃវប្បធម៌ដែលផ្ដល់ផលចំណេញត្រឡប់មកវិញដល់សង្គម។